ការចេះផ្ដល់តម្លៃឱ្យខ្លួនឯងចំពោះសមិទ្ធផលតូចតាចគឺជាសិល្បៈនៃការរស់នៅប្រកបដោយក្ដីសុខសាន្តបំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដំណើរជីវិតរបស់មនុស្សម្នាក់ៗតែងតែចាប់ផ្ដើមចេញពីជំហានតូចៗដែលយើងមើលរំលងជានិច្ច។ ការមិនបោះបង់ចោលនូវក្ដីសង្ឃឹមតូចតាចគឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការកសាងនូវភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគតខាងមុខ។ យើងមិនចាំបាច់រង់ចាំរហូតដល់សម្រេចបានជោគជ័យដ៏មហិមាទើបអនុញ្ញាតឱ្យខ្លួនឯងញញឹមដោយមោទនភាពឡើយក្នុងជីវិតរស់នៅនេះ។ ការអបអរសាទរចំពោះអ្វីដែលយើងមានគឺជាការបើកទ្វារទទួលយកនូវថាមពលវិជ្ជមានមកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើងរាល់គ្នាជានិច្ច។ ការទទួលបានការងារថ្មីគឺជាការបើកទំព័រជីវិតថ្មីមួយដែលពោរពេញដោយក្ដីសង្ឃឹមនិងការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងជានិច្ច។ នៅពេលដែលយើងមានលទ្ធភាពទិញកង់ថ្មីដោយខ្លួនឯងវាបានបង្ហាញឱ្យឃើញពីការមានម្ចាស់ការលើហិរញ្ញវត្ថុផ្ទាល់ខ្លួនច្បាស់ណាស់។ ការខិតខំប្រឹងប្រែងសម្រាប់ការងាររាល់ថ្ងៃគឺជាភស្តុតាងដែលបញ្ជាក់ថាអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការរីកចម្រើន។ រាល់ពាក្យសរសើរពីអ្នកជុំវិញខ្លួនចំពោះការងារថ្មីរបស់អ្នកគឺជាកម្លាំងចិត្តដ៏មហិមាក្នុងការកសាងអនាគតដ៏ល្អបំផុតសម្រាប់អ្នក។ ការចេះរក្សាភាពអត់ធ្មត់រហូតដល់សម្រេចបំណងប្រាថ្នាតូចមួយគឺជាការបណ្តុះនូវនិស្ស័យនៃអ្នកជោគជ័យម្នាក់ពិតប្រាកដក្នុងលោក។ យើងមិនត្រូវខ្លាចក្នុងការបង្ហាញពីសេចក្ដីត្រេកអររបស់ខ្លួនឡើយនៅពេលដែលយើងអាចធ្វើការងារអ្វីមួយបានសម្រេចដោយខ្លួនឯងផ្ទាល់។ ការសន្សំជោគជ័យតូចៗជារៀងរាល់ថ្ងៃគឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំឡើងជាលំដាប់ជានិច្ច។ ភាពជោគជ័យក្នុងការងារថ្មីនាំមកនូវការទទួលខុសត្រូវថ្មីដែលនឹងជួយសម្រួលសមត្ថភាពសម្រាប់ការងារឱ្យកាន់តែខ្លាំងជាងមុនជានិច្ច។ ការផ្ដល់តម្លៃឱ្យខ្លួនឯងគឺជាជំហានដំបូងបំផុតនៃការទទួលបានការគោរពនិងការផ្ដល់តម្លៃពីមនុស្សដែលនៅជុំវិញខ្លួនយើង។ ជឿជាក់ថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារថ្មីឱ្យបានល្អបំផុតដើម្បីមោទនភាពសម្រាប់ការរស់នៅរបស់ខ្លួនឯងជានិច្ច។ ការមានកង់ថ្មីសម្រាប់ជិះទៅធ្វើការមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេតែវាជាការបង្កើតមោទនភាពដ៏ធំធេងមួយដែរ។ សមិទ្ធផលដែលយើងទទួលបានដោយភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងនឹងផ្តល់នូវសេចក្តីសុខដែលមិនអាចកាត់ថ្លៃបានឡើយក្នុងជីវិត។ ការរៀនសើចនិងសប្បាយចិត្តជាមួយរាល់ការផ្លាស់ប្តូរវិជ្ជមានដែលបានកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើងរាល់ថ្ងៃយ៉ាងរីករាយ។ ផ្ដល់រង្វាន់ដល់ខ្លួនឯងគឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃជីវិតនិងការងារឱ្យមានភាពល្អប្រសើរឡើងជាលំដាប់ជានិច្ច។ ការតាំងចិត្តខ្ពស់សម្រាប់ការងារក្នុងក្រុមហ៊ុនដែលខ្លួនស្រឡាញ់គឺជាលទ្ធផលនៃការព្យាយាមរៀនសូត្រមិនឈប់ឈរនាពេលកន្លងមក។ រាល់ពេលដែលយើងជិះកង់ថ្មីយើងនឹងមានអារម្មណ៍ថាជីវិតកំពុងតែធ្វើដំណើរទៅមុខជានិច្ចដោយមិនមានការរាំងស្ទះអ្វីឡើយក្នុងចិត្ត។ ការកំណត់គោលដៅច្បាស់លាស់ទោះបីជាវាជារឿងតូចតាចក៏ដោយក៏វាអាចជួយឱ្យយើងមានរបៀបរៀបរយសម្រាប់ការរស់នៅប្រចាំថ្ងៃជានិច្ច។ មោទនភាពចំពោះខ្លួនឯងគឺជាកម្លាំងចលករដ៏សំខាន់ដែលរុញច្រានយើងឱ្យហួសពីដែនកំណត់ដែលយើងធ្លាប់មានសម្រាប់ការគិតក្នុងចិត្តជានិច្ច។ ការទទួលបានឱកាសថ្មីក្នុងអាជីពគឺជាសញ្ញាដែលបញ្ជាក់ថាពិភពលោកកំពុងតែមើលឃើញពីតម្លៃនិងសមត្ថភាពសម្រាប់ការងារពិតប្រាកដរបស់អ្នក។ យើងត្រូវតែជាមនុស្សដំបូងគេដែលផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងមុននឹងរំពឹងចង់បានការលើកទឹកចិត្តពីអ្នកដទៃទៀតឡើយក្នុងលោក។ ការជិះកង់ថ្មីមួយគ្រឿងអាចក្លាយជាមិត្តរួមដំណើរដ៏ល្អបំផុតរាល់ការតស៊ូដើម្បីសម្រេចក្ដីសុបិនដ៏ធំធេងនាពេលខាងមុខនេះ។ រីករាយនឹងអ្វីដែលខ្លួនមានគឺជាការបង្ហាញពីភាពចាស់ទុំខាងផ្លូវចិត្តនិងការយល់ដឹងពីអត្ថន័យនៃជីវិតដ៏ពិតប្រាកដសម្រាប់ពួកយើង។ ការខិតខំប្រឹងប្រែងក្នុងថ្ងៃនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យដែលកាន់តែអស្ចារ្យជាងនេះនៅថ្ងៃស្អែកជានិច្ចគ្រប់ពេលវេលា។ មោទនភាពដែលបានមកដល់ចំណុចនេះទោះបីជាផ្លូវដែលយើងដើរកន្លងមកមានភាពលំបាកយ៉ាងណាក៏ដោយចុះគឺជាការសម្រេចចិត្តដ៏ល្អណាស់។ ការសម្រេចបាននូវជោគជ័យតូចៗគឺជាសក្ខីភាពនៃភាពរឹងមាំនិងការមិនបោះបង់ចោលនូវរាល់បំណងប្រាថ្នាសម្រាប់ការរស់នៅប្រចាំថ្ងៃ។ រក្សាកម្លាំងចិត្តដើម្បីបន្តទៅមុខក្នុងជីវិតគឺជាកត្តាសំខាន់ដែលជួយឱ្យយើងសម្រេចបាននូវរាល់គោលដៅសម្រាប់ការងារដែលបានកំណត់។ ការធ្វើដំណើរក្នុងជីវិតប្រៀបដូចជាការធ្វើដំណើរផ្លូវឆ្ងាយដែលតម្រូវឱ្យយើងមានការតាំងចិត្តនិងការតស៊ូព្យាយាមបំផុត។ អបអរសាទរចំពោះការងារថ្មីគឺជាការផ្ដល់ថាមពលបន្ថែមដើម្បីឱ្យយើងអាចប្រឈមមុខនឹងការងារថ្មីៗដោយភាពជឿជាក់បំផុត។ ការចេះផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងតាមរយៈការរីករាយនឹងជ័យជម្នះតូចៗគឺជាការកាត់បន្ថយភាពហត់នឿយសម្រាប់ការតស៊ូក្នុងជីវិតរស់នៅ។ ជិះកង់ថ្មីកាត់តាមដងផ្លូវក្នុងទីក្រុងអាចជួយឱ្យយើងមើលឃើញពីភាពស្រស់ស្អាតនៃជីវិតដែលយើងមើលរំលងជានិច្ចក្នុងការរស់នៅរាល់ថ្ងៃ។ ការសម្រេចចិត្តចាប់ផ្ដើមការងារថ្មីគឺជាការបោះជំហានឆ្ពោះទៅរកភាពរីកចម្រើននិងការផ្លាស់ប្តូរដែលកាន់តែល្អប្រសើរឡើងជាលំដាប់។ កម្លាំងចិត្តដែលកើតចេញពីការអបអរសាទរនឹងជួយឱ្យយើងមានភាពរឹងមាំក្នុងការជម្នះរាល់ឧបសគ្គសម្រាប់ការរស់នៅដែលនឹងចូលមកដល់។ ការរីករាយនឹងដំណើរជីវិតជាជាងការផ្ដោតអារម្មណ៍តែលើលទ្ធផលចុងក្រោយដែលយើងប្រាថ្នាចង់បានគឺជាអាថ៌កំបាំងនៃក្ដីសុខពិតប្រាកដ។ ជោគជ័យដ៏អស្ចារ្យមិនអាចកើតឡើងបានឡើយប្រសិនបើយើងមិនមានជោគជ័យតូចៗជាច្រើនមករួមបញ្ចូលគ្នា។ ការមានកង់ថ្មីជួយឱ្យការធ្វើដំណើរទៅធ្វើការកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាបានច្រើនជាងមុនសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ បន្តដំណើរទៅមុខជានិច្ចដោយមិនត្រូវឱ្យភាពស្មុគស្មាញមកបញ្ឈប់ជំហាននៃការរីកចម្រើនរបស់ខ្លួនឡើយសម្រាប់ការកសាងអនាគតដ៏ល្អបំផុត។ ការអបអរការងារថ្មីជាមួយក្រុមគ្រួសារគឺជាការចែករំលែកនូវភាពរីករាយនិងមោទនភាពដែលយើងរកបានដោយការខិតខំតស៊ូយ៉ាងយូរមកហើយ។ រាល់ពេលដែលយើងធាក់កង់ទៅមុខយើងកំពុងតែបង្ហាញពីឆន្ទៈដ៏មុតស្រួចសម្រាប់ការកសាងអនាគតដែលយើងប្រាថ្នាចង់បានជានិច្ចគ្រប់ពេល។ ការមានភាពស្វាហាប់ក្នុងការបំពេញការងារថ្មីនឹងជួយឱ្យយើងទទួលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំនិងមិត្តរួមការងារគ្រប់គ្នាជានិច្ច។ លើកទឹកចិត្តខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីឱ្យមានថាមពលសម្រាប់ការបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជីវិតរស់នៅឱ្យបានល្អបំផុត។ ការសម្រេចបាននូវគោលដៅសន្សំប្រាក់ដើម្បីទិញកង់ថ្មីគឺជាការបង្ហាញពីភាពច្បាស់លាស់ក្នុងគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ល្អបំផុត។ ជីវិតនឹងកាន់តែមានន័យនៅពេលដែលយើងចេះផ្ដល់តម្លៃឱ្យរាល់ការរីកចម្រើនទោះបីជាវាគឺជាការរីកចម្រើនបន្តិចបន្តួចក្តីសម្រាប់ការរស់នៅ។ ការទទួលបានឱកាសការងារថ្មីជួយឱ្យយើងមានឱកាសបានជួបមនុស្សថ្មីៗនិងរៀនសូត្រពីបទពិសោធន៍ថ្មីៗសម្រាប់ការអភិវឌ្ឍសមត្ថភាពរាល់ថ្ងៃ។ រក្សាចង្វាក់នៃភាពជោគជ័យឱ្យបានល្អដើម្បីកុំឱ្យបាត់បង់នូវកម្លាំងរុញច្រានដែលមានសម្រាប់ការតស៊ូនៅក្នុងខ្លួនរបស់យើងម្នាក់ៗជានិច្ច។ ការផ្ដល់រង្វាន់ជាកង់ថ្មីដល់ខ្លួនឯងគឺជាការដឹងគុណចំពោះរាល់ការលះបង់និងភាពហត់នឿយដែលយើងបានឆ្លងកាត់មកសម្រាប់ការកសាងជីវិត។ ប្រើប្រាស់ជ័យជម្នះតូចៗក្នុងថ្ងៃនេះដើម្បីកសាងភាពជឿជាក់សម្រាប់ជ័យជម្នះដ៏ធំធេងសម្រាប់ការងារដែលនឹងមកដល់នាពេលខាងមុខជានិច្ច។ ការមានចិត្តសាទរចំពោះការងារថ្មីនឹងជួយឱ្យយើងមានភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការបំពេញភារកិច្ចការងាររាល់ថ្ងៃ។ មានអារម្មណ៍រីករាយជានិច្ចនៅពេលដែលយើងអាចសម្រេចបាននូវអ្វីដែលយើងបានគ្រោងទុកជាមុនសម្រាប់ការរស់នៅដោយជោគជ័យពិតប្រាកដ។ ការរក្សាលំនឹងក្នុងជីវិតតាមរយៈការអបអរសាទរនឹងជួយឱ្យយើងមិនឆាប់អស់កម្លាំងក្នុងដំណើរផ្លូវដ៏វែងឆ្ងាយសម្រាប់ការតស៊ូនេះឡើយ។ ជោគជ័យក្នុងថ្ងៃនេះគឺជាការចាប់ផ្ដើមនៃជោគជ័យថ្មីៗទៀតដែលកំពុងតែរង់ចាំយើងសម្រាប់ការងារនៅតាមផ្លូវខាងមុខជានិច្ចគ្រប់ពេលវេលា។ ការចេះដឹងគុណចំពោះអ្វីដែលខ្លួនមានគឺជាគន្លឹះសំខាន់ដែលនាំមកនូវសេចក្ដីសុខនិងភាពរីករាយសម្រាប់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ពេញចិត្តនឹងកង់ថ្មីដែលយើងមានយើងនឹងឈប់សម្លឹងមើលអ្វីដែលអ្នកដទៃមានសម្រាប់ការប្រើប្រាស់ដោយភាពច្រណែនឈ្នានីសជាដាច់ខាតក្នុងចិត្ត។ ការដឹងគុណចំពោះការងារថ្មីគឺជាការឱ្យតម្លៃលើឱកាសដែលបានផ្ដល់ឱ្យយើងនូវលទ្ធភាពសម្រាប់ការចិញ្ចឹមជីវិតខ្លួនឯងឱ្យបានល្អប្រសើរ។ អរគុណដល់ខ្លួនឯងដែលតែងតែមានភាពរឹងមាំនិងមិនបោះបង់ចោលក្ដីសង្ឃឹមសម្រាប់ការតស៊ូទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក្នុងជីវិត។ ការរស់នៅក្នុងបច្ចុប្បន្នកាលដោយមានចិត្តស្កប់ស្កល់នឹងជួយឱ្យយើងមានសុភមង្គលសម្រាប់ការរស់នៅដែលមិនចាំបាច់មានលុយវាស់វែងឡើយ។ របស់របរដែលយើងរកបានដោយកម្លាំងញើសឈាមតែងតែមានតម្លៃខ្លាំងជាងរបស់ដែលបានមកដោយការផ្ដល់ឱ្យយ៉ាងងាយស្រួលបំផុតជានិច្ចឡើយ។ ការផ្ដល់តម្លៃដល់កង់ថ្មីមួយគ្រឿងគឺជាការរៀនឱ្យតម្លៃលើរាល់អ្វីៗទាំងអស់សម្រាប់ការសម្រួលដល់ជីវិតរបស់យើងឱ្យបានប្រសើរឡើងវិញ។ ពេញចិត្តនឹងអ្វីដែលយើងកំពុងមានក្នុងខណៈពេលដែលយើងកំពុងខំប្រឹងសម្រាប់ការសម្រេចនូវអ្វីដែលយើងចង់បានបំផុតក្នុងជីវិតនេះជានិច្ច។ ការដឹងគុណចំពោះរាល់បទពិសោធន៍ដែលទទួលបានពីការងារថ្មីនឹងជួយឱ្យយើងក្លាយជាមនុស្សសម្រាប់ការងារដែលមានចំណេះដឹងទូលំទូលាយបំផុត។ ញញឹមដាក់រាល់សមិទ្ធផលតូចៗដែលអ្នកទទួលបានព្រោះវាគឺជាចំណែកមួយសម្រាប់ការសាងសុភមង្គលដែលអ្នកបានធ្វើដោយខ្លួនឯងពិតប្រាកដជានិច្ច។ ការឱ្យតម្លៃលើរឿងតូចតាចក្នុងជីវិតនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សសម្រាប់ការរស់នៅដែលមានចិត្តទូលាយនិងមានសេចក្តីសុខគ្រប់ពេលវេលាជានិច្ច។ របស់ដែលយើងមានក្នុងថ្ងៃនេះប្រហែលជាក្ដីសុបិនសម្រាប់ការចង់បានរបស់នរណាម្នាក់ផ្សេងទៀតដែលមិនទាន់អាចសម្រេចបាននៅឡើយទេក្នុងជីវិត។ ការអបអរការងារថ្មីដោយការដឹងគុណនឹងធ្វើឱ្យអ្នកមានភាពទាក់ទាញនិងទទួលបានការស្រឡាញ់សម្រាប់ការរស់នៅពីមនុស្សនៅជុំវិញខ្លួនអ្នកជានិច្ច។ មិនត្រូវភ្លេចអរគុណដល់រាល់ការលំបាកកន្លងមកដែលបានជួយបណ្តុះបណ្តាលសម្រាប់ការរស់នៅឱ្យយើងមានភាពរឹងមាំដូចក្នុងថ្ងៃនេះឡើយពិតមែន។ ការមានកង់ថ្មីជិះគឺជាពរជ័យមួយដែលជួយឱ្យយើងអាចធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងនានាដោយភាពរីករាយសម្រាប់ការរស់នៅនិងមានសេរីភាព។ រៀនពេញចិត្តនឹងល្បឿននៃការរីកចម្រើនផ្ទាល់ខ្លួនទោះបីជាវាហាក់ដូចជាយឺតជាងអ្នកដទៃបន្តិចក៏ដោយចុះសម្រាប់ការរស់នៅក្នុងជីវិតរស់នៅ។ ការដឹងគុណគឺជាថ្នាំព្យាបាលផ្លូវចិត្តដ៏ល្អបំផុតដែលជួយរំលាយនូវភាពតានតឹងសម្រាប់ការងារនិងការខកចិត្តដែលកើតឡើងក្នុងចិត្តយើងរាល់ថ្ងៃ។ ឱ្យតម្លៃលើរាល់ឱកាសដែលបានមកដល់មិនថាវាជាឱកាសការងារតូចតាចឬឱកាសធំដុំនោះទេសម្រាប់ការងារក្នុងអាជីពការងាររបស់យើងរាល់ថ្ងៃជានិច្ច។ ការពេញចិត្តនឹងកង់ថ្មីបង្ហាញពីភាពចេះស្កប់ស្កល់និងការចេះឱ្យតម្លៃលើសមិទ្ធផលសម្រាប់ការតស៊ូដែលខ្លួនឯងបានខំប្រឹងប្រែងរកមកបានជានិច្ច។ សេចក្ដីសុខពិតប្រាកដមិនមែនស្ថិតនៅលើចំនួនទ្រព្យសម្បត្តិឡើយតែវាស្ថិតនៅលើកម្រិតសម្រាប់ការដឹងគុណដែលយើងមានក្នុងចិត្តរបស់យើងជានិច្ច។ ការអបអរសាទរចំពោះការងារថ្មីដោយចិត្តស្មោះស្ម័គ្រនឹងជួយឱ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងសម្រាប់ការងារនិងធ្វើការងារឱ្យបានល្អប្រសើរ។ ចងចាំជានិច្ចនូវការចាប់ផ្ដើមដំបូងរបស់យើងដើម្បីឱ្យយើងចេះឱ្យតម្លៃលើអ្វីៗសម្រាប់ការរស់នៅដែលយើងទទួលបានក្នុងថ្ងៃនេះដោយមោទនភាពបំផុត។ ការដឹងគុណចំពោះកម្លាំងចិត្តពីគ្រួសារនិងមិត្តភក្តិដែលបានជួយសម្រាប់ការងារឱ្យយើងទទួលបានការងារថ្មីគឺជាគុណធម៌ដ៏ល្អបំផុតក្នុងជីវិត។ ធ្វើឱ្យថ្ងៃនីមួយៗក្លាយជាថ្ងៃសម្រាប់ការដឹងគុណតាមរយៈការកត់សម្គាល់រឿងល្អៗដែលបានកើតឡើងចំពោះរូបអ្នកជានិច្ចសម្រាប់ការរស់នៅរាល់ថ្ងៃ។ ការមានសេចក្ដីសុខនឹងនៅជាមួយយើងជានិច្ចប្រសិនបើយើងចេះដឹងគុណនិងពេញចិត្តចំពោះអ្វីសម្រាប់ការរស់នៅដែលយើងកំពុងមាននៅក្នុងដៃនេះ។ អបអរសាទរជ័យជម្នះតូចៗគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ការកាត់បន្ថយសម្ពាធពីការងារប្រចាំថ្ងៃរបស់យើងម្នាក់ៗជានិច្ចគ្រប់ពេលវេលា។ ការរៀបចំពិធីតូចតាចដើម្បីអបអរការងារថ្មីជួយឱ្យយើងមានអារម្មណ៍ថាសម្រាប់ការខិតខំប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ជានិច្ចក្នុងចិត្ត។ ជិះកង់ថ្មីដើរកម្សាន្តនៅទីវាលជួយឱ្យរាងកាយទទួលបាននូវខ្យល់អាកាសបរិសុទ្ធសម្រាប់ការសម្រាកនិងរំសាយនូវភាពតានតឹងបានច្រើនបំផុតក្នុងចិត្ត។ ការសម្រាកដើម្បីផ្ដល់រង្វាន់ដល់ខួរក្បាលដែលបានខិតខំធ្វើការងារយ៉ាងធ្ងន់ធ្ងរពេញមួយថ្ងៃសម្រាប់ការរីកចម្រើននៃជីវិតនិងអនាគតរបស់យើង។ បង្កើតបរិយាកាសរីករាយក្នុងកន្លែងធ្វើការថ្មីនឹងជួយឱ្យយើងអាចបំពេញភារកិច្ចសម្រាប់ការងារបានដោយភាពស្វាហាប់និងរីករាយបំផុតរាល់ថ្ងៃជានិច្ច។ ការមិនបណ្ដោយឱ្យភាពហត់នឿយមកគ្របដណ្ដប់លើភាពស្រស់ស្រាយសម្រាប់ការរស់នៅដែលយើងគួរតែទទួលបាននៅពេលសម្រេចបានជោគជ័យតូចៗឡើយក្នុងជីវិត។ ជួបជុំគ្នាជាមួយមិត្តភក្តិដើម្បីអបអរកង់ថ្មីគឺជាការបង្កើតនូវសេចក្ដីសុខសម្រាប់ការរស់នៅដែលជួយលើកកម្ពស់សុខភាពផ្លូវចិត្តរបស់យើងណាស់។ ការផ្ដល់រង្វាន់តូចៗដែលយើងផ្ដល់ឱ្យខ្លួនឯងគឺជាកម្លាំងរុញច្រានសម្រាប់ការតស៊ូឱ្យយើងចង់ខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងជីវិត។ កាត់បន្ថយភាពតានតឹងតាមរយៈការអបអរសាទរនឹងជួយឱ្យយើងមានការសម្រេចចិត្តសម្រាប់ការងារកាន់តែត្រឹមត្រូវក្នុងរាល់បញ្ហានានាក្នុងជីវិតរាល់ថ្ងៃ។ ការចេះបន្ធូរអារម្មណ៍ខ្លះតាមរយៈការរីករាយនឹងសមិទ្ធផលតូចៗដើម្បីកុំឱ្យមានសម្ពាធសម្រាប់ការគិតខ្លាំងពេកលើខ្លួនឯងឡើយក្នុងដំណើរជីវិតនេះ។ មានការងារថ្មីជួយឱ្យយើងមានលទ្ធភាពសម្រាប់ការរៀបចំជីវិតឱ្យមានសណ្ដាប់ធ្នាប់និងកាត់បន្ថយការព្រួយបារម្ភសម្រាប់ការរស់នៅដែលធ្លាប់មានពីមុន។ ការទទួលបានសុភមង្គលដែលកើតចេញពីការសម្រេចបានគោលដៅតូចមួយគឺជាថ្នាំបំបាត់ការឈឺចាប់សម្រាប់ការងារនិងភាពហត់នឿយដ៏មានឥទ្ធិពលបំផុត។ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើនតាមរយៈការផ្ដល់នូវភាពរីករាយសម្រាប់ការរស់នៅឱ្យបានញឹកញាប់បំផុតតាមដែលយើងអាចធ្វើបានក្នុងជីវិតប្រចាំថ្ងៃ។ ការអបអរការងារថ្មីជួយឱ្យយើងមានថាមពលវិជ្ជមានសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីដោយភាពស្រស់ស្រាយនិងមានក្ដីសង្ឃឹមសម្រាប់ការរស់នៅជានិច្ច។ ជិះកង់ថ្មីជួយឱ្យយើងមានសកម្មភាពរាងកាយសម្រាប់ការសម្រាកដែលជាផ្នែកមួយនៃការកាត់បន្ថយភាពតានតឹងនិងបង្កើនភាពសប្បាយចិត្តដល់ខ្លួនឯងជានិច្ច។ ការរក្សាភាពរីករាយក្នុងចិត្តជានិច្ចព្រោះវាគឺជាខែលការពារសម្រាប់ការរស់នៅពីភាពអវិជ្ជមានដែលកើតមានឡើងនៅជុំវិញខ្លួនយើងរាល់ថ្ងៃជាប្រចាំ។ ផ្ដល់រង្វាន់ដល់ខ្លួនឯងមិនមែនជាការខ្ជះខ្ជាយឡើយតែវាគឺជាការថែទាំសុខភាពផ្លូវចិត្តសម្រាប់ការរស់នៅឱ្យមានភាពរឹងមាំនិងល្អបំផុតក្នុងជីវិតនេះ។ ការមានអារម្មណ៍ថាជីវិតមានតុល្យភាពកាន់តែខ្លាំងនៅពេលដែលយើងចេះបែងចែកពេលវេលាសម្រាប់ការសម្រាកនិងពេលវេលាសម្រាប់ការងារបានល្អបំផុត។ អបអរសាទរចំពោះរឿងតូចតាចជួយឱ្យយើងមើលឃើញថាសម្រាប់ការរស់នៅនេះនៅមានរឿងល្អៗជាច្រើនទៀតណាស់។ ការមានកង់ថ្មីគឺជាការផ្ដល់ភាពងាយស្រួលសម្រាប់ការរស់នៅដែលជួយឱ្យយើងកាត់បន្ថយការហត់នឿយសម្រាប់ការធ្វើដំណើរទៅធ្វើការងាររាល់ថ្ងៃជានិច្ច។ អនុញ្ញាតឱ្យខ្លួនឯងមានក្ដីសុខទោះបីជាស្ថិតក្នុងស្ថានភាពលំបាកសម្រាប់ការតស៊ូយ៉ាងណាក៏ដោយដើម្បីរក្សានូវភាពវិជ្ជមានជានិច្ចក្នុងជីវិតរស់នៅ។ ការទទួលបានការងារថ្មីនាំមកនូវការចាប់ផ្ដើមថ្មីដែលជួយឱ្យយើងអាចលុបលាងសម្រាប់ការគិតនូវភាពបរាជ័យកាលពីអតីតកាលឱ្យបាត់អស់ពីចិត្ត។ អបអរសាទររាល់ជំហានដែលយើងដើរបានទោះបីជាវាមិនទាន់ដល់គោលដៅធំសម្រាប់ការរស់នៅដែលយើងចង់បានក៏ដោយចុះក្នុងដំណើរជីវិតដ៏វែងនេះ។ ការមានភាពរីករាយគឺជាគន្លឹះសម្រាប់ការធ្វើឱ្យជីវិតក្នុងការងាររបស់យើងទៅរកភាពជោគជ័យដ៏អស្ចារ្យសម្រាប់នាពេលខាងមុខ។ ផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងគឺជាកាតព្វកិច្ចសម្រាប់ការរស់នៅដែលយើងត្រូវធ្វើដើម្បីរក្សានូវសុខុមាលភាពពេញលេញក្នុងជីវិតប្រចាំថ្ងៃរបស់យើងរាល់ថ្ងៃ។ ការបង្កើតការចងចាំល្អៗតាមរយៈការអបអរសាទរនឹងក្លាយជាទ្រព្យសម្បត្តិសម្រាប់ការរស់នៅដ៏មានតម្លៃបំផុតដែលយើងមាននៅក្នុងជីវិតម្នាក់ៗពិតប្រាកដ។ ងាកក្រោយមើលវិញយើងនឹងមានមោទនភាពចំពោះរាល់ជំហានសម្រាប់ការតស៊ូដែលយើងបានដើរឆ្លងកាត់ដោយការតស៊ូព្យាយាមបំផុតនាពេលកន្លងមកនេះ។ ការទទួលបានអារម្មណ៍រំភើបពេលទទួលបានការងារដំបូងនឹងដិតជាប់ក្នុងចិត្តសម្រាប់ការគិតរបស់យើងរហូតដល់ថ្ងៃដែលយើងសម្រេចបានជោគជ័យធំបំផុត។ ជិះកង់ថ្មីដើរលេងជាមួយមិត្តភក្តិនឹងបង្កើតបានជាអនុស្សាវរីយ៍សម្រាប់ការរស់នៅដ៏ស្រស់ស្អាតដែលយើងមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះឡើយ។ ការសន្សំទុកនូវរូបភាពនៃស្នាមញញឹមនៅពេលដែលយើងសម្រេចបានសម្រាប់ការងារនូវរឿងអ្វីមួយដែលយើងធ្លាប់បានប្រាថ្នាចង់បានបំផុតក្នុងចិត្តយើង។ រាល់ការអបអរសាទរគឺជាការកត់ត្រានូវជំពូកនីមួយៗសម្រាប់ការរស់នៅនៃជីវិតរបស់យើងឱ្យមានភាពរស់រវើកនិងគួរឱ្យចាប់អារម្មណ៍បំផុត។ ការមានការងារថ្មីគឺជាចំណុចរបត់មួយសម្រាប់ការរស់នៅដែលនឹងផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែមានអត្ថន័យនិងមានភាពរឹងមាំជាងមុនជានិច្ចពិតមែន។ ចងចាំរាល់ការខិតខំប្រឹងប្រែងសម្រាប់ការងារដែលនាំឱ្យយើងមានលទ្ធភាពទិញកង់ថ្មីដោយកម្លាំងញើសឈាមរបស់ខ្លួនឯងពិតៗដោយមោទនភាពបំផុតជានិច្ច។ ការចងចាំអំពីការអបអរសាទរជោគជ័យតូចៗនឹងជួយលើកទឹកចិត្តសម្រាប់ការរស់នៅឱ្យយើងនៅពេលដែលយើងជួបប្រទះនឹងការលំបាកក្នុងជីវិតនាពេលអនាគត។ ជីវិតមិនមែនមានតែការខំប្រឹងធ្វើការនោះទេតែវាគឺជាការប្រមូលផ្ដុំសម្រាប់ការចងចាំនូវរាល់អនុស្សាវរីយ៍ដ៏ល្អៗដែលយើងបានសាងមកក្នុងជីវិតរស់នៅ។ ការជួបជុំគ្នាអបអរការងារថ្មីនឹងពង្រឹងទំនាក់ទំនងសម្រាប់ការរស់នៅរវាងយើងនិងមនុស្សជាទីស្រឡាញ់ឱ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតជានិច្ចក្នុងជីវិត។ រាល់ពេលដែលយើងមើលឃើញកង់ថ្មីរបស់យើងយើងនឹងនឹកឃើញដល់ភាពអត់ធ្មត់សម្រាប់ការតស៊ូដែលយើងធ្លាប់បានធ្វើកាលពីមុនមកដោយភាពជឿជាក់។ ការធ្វើឱ្យជីវិតរបស់អ្នកពោរពេញដោយរឿងរ៉ាវសម្រាប់ការរស់នៅដែលគួរឱ្យចង់និយាយប្រាប់អ្នកដទៃតាមរយៈការសាងជោគជ័យតូចៗជានិច្ចក្នុងជីវិតរាល់ថ្ងៃ។ ចងចាំដ៏ល្អគឺជាពន្លឺសម្រាប់ការរស់នៅដែលជួយបំភ្លឺផ្លូវឱ្យយើងដើរទៅមុខដោយភាពជឿជាក់និងមិនមានភាពភ័យខ្លាចចំពោះឧបសគ្គដែលចូលមកដល់ជានិច្ច។ ការមានមោទនភាពចំពោះការងារថ្មីគឺជាការបង្ហាញពីភាពចាស់ទុំសម្រាប់ការគិតនិងការយល់ដឹងពីតម្លៃនៃឱកាសដែលយើងទទួលបានក្នុងជីវិតជាមោទនភាព។ ផ្ដល់តម្លៃឱ្យរាល់នាទីសម្រាប់ការរស់នៅដែលយើងមានក្ដីសុខព្រោះពេលវេលានឹងមិនអាចត្រឡប់ថយក្រោយវិញបានឡើយក្នុងជីវិតរបស់មនុស្សគ្រប់រូបជានិច្ច។ ការអបអរសាទរជ័យជម្នះតូចៗជួយសម្រាប់ការរស់នៅឱ្យយើងមើលឃើញពីការរីកចម្រើនរបស់ខ្លួនឯងបានយ៉ាងច្បាស់លាស់បំផុតគ្រប់ពេលវេលាក្នុងជីវិតរស់នៅ។ រាល់ការចងចាំល្អៗដែលយើងបានបង្កើតនឹងក្លាយជាកម្លាំងចិត្តសម្រាប់ការរស់នៅដ៏អស្ចារ្យសម្រាប់យើងក្នុងការបន្តក្ដីសុបិនធំៗទៀតនាពេលខាងមុខជានិច្ច។ ការទិញកង់ថ្មីគឺជាការផ្ដល់កាដូសម្រាប់ការរស់នៅដល់ខ្លួនឯងដែលនឹងដិតជាប់ក្នុងអារម្មណ៍របស់យើងជាយូរអង្វែងបំផុតជានិច្ចនិរន្តរ៍ក្នុងជីវិតនេះ។ រៀនសរសើរខ្លួនឯងឱ្យបានច្រើនសម្រាប់ការងារចំពោះរាល់អ្វីដែលយើងសម្រេចបានមិនថាវារឿងតូចតាចយ៉ាងណាក៏ដោយចុះក្នុងដំណើរជីវិតរស់នៅរាល់ថ្ងៃ។ ការទទួលបានការងារថ្មីគឺជាជំហានមួយសម្រាប់ការរស់នៅដែលនាំយើងទៅជិតភាពជោគជ័យដែលយើងធ្លាប់បានស្រមៃចង់បានតាំងពីក្មេងមកម្ល៉េះដោយមោទនភាព។ រក្សាទុកនូវរាល់ក្ដីរំភើបសម្រាប់ការរស់នៅដែលអ្នកមានក្នុងថ្ងៃនេះដើម្បីជាភស្តុតាងដែលបញ្ជាក់ថាអ្នកពិតជាបានខំប្រឹងប្រែងមែនទែនក្នុងជីវិតរស់នៅ។ ការរស់នៅដោយមានគោលដៅសម្រាប់ការងារនិងការអបអរសាទរនឹងធ្វើឱ្យជីវិតរបស់អ្នកមានតុល្យភាពនិងមានភាពស្រស់បំព្រងជានិច្ចគ្រប់ពេលវេលាទាំងអស់ឡើយ។ រាល់ការចងចាំដែលកើតចេញពីការតស៊ូសម្រាប់ការងារនឹងក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់យើងយកទៅប្រើប្រាស់ក្នុងពេលអនាគតដ៏យូរអង្វែងបំផុតពិតមែន។ ការអបអរសាទរជោគជ័យតូចៗគឺជាការសាងសង់សម្រាប់ការរស់នៅនូវមូលដ្ឋានគ្រឹះនៃសុភមង្គលដែលរឹងមាំបំផុតសម្រាប់ជីវិតរបស់មនុស្សគ្រប់រូបជានិច្ច។ ញញឹមឱ្យបានច្រើនសម្រាប់ការរស់នៅចំពោះសមិទ្ធផលដែលអ្នករកបានព្រោះវាគឺជាភស្តុតាងនៃសមត្ថភាពនិងភាពរឹងមាំរបស់អ្នកផ្ទាល់ដោយមោទនភាពបំផុត។ ការមានស្ងប់សុខក្នុងចិត្តសម្រាប់ការរស់នៅកើតឡើងនៅពេលដែលយើងចេះផ្ដល់តម្លៃឱ្យរាល់អ្វីៗដែលយើងទទួលបានតាមរយៈការព្យាយាមនិងការតស៊ូផ្ទាល់ខ្លួន។ សេចក្ដីរីករាយដែលបានមកពីកង់ថ្មីគឺជាកម្លាំងចិត្តសម្រាប់ការតស៊ូដែលរុញច្រានយើងឱ្យចង់ស្វែងរកភាពជោគជ័យថ្មីៗទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះ។ ការផ្ដល់ក្ដីស្រឡាញ់ឱ្យខ្លួនឯងសម្រាប់ការរស់នៅតាមរយៈការអបអរសាទររឿងល្អៗគឺជាការវិនិយោគដែលមិនមានការខាតបង់ឡើយសម្រាប់សុភមង្គលក្នុងជីវិត។ ការចេះអបអរសាទរចំពោះជោគជ័យតូចៗគឺជាការកសាងសុភមង្គលដ៏ពិតប្រាកដចេញពីខាងក្នុងចិត្តរបស់អ្នករាល់គ្នាជានិច្ចគ្រប់ពេលវេលាទាំងអស់។ ចូរអនុញ្ញាតឱ្យខ្លួនឯងរីករាយសម្រាប់ការរស់នៅជាមួយរាល់សមិទ្ធផលទោះបីជាវាគ្រាន់តែជាការងារថ្មីឬរបស់របរប្រើប្រាស់តូចតាចក្តីនៅក្នុងជីវិត។ ការផ្ដល់កម្លាំងចិត្តដែលកើតចេញពីការផ្ដល់តម្លៃសម្រាប់ការរស់នៅឱ្យខ្លួនឯងនឹងដឹកនាំយើងទៅរកគោលដៅដ៏ធំធេងនាពេលអនាគតដ៏ភ្លឺស្វាងជានិច្ច។ យើងម្នាក់ៗសុទ្ធតែសមនឹងទទួលបានក្ដីសុខសម្រាប់ការរស់នៅនិងការកោតសរសើរចំពោះរាល់ការខិតខំប្រឹងប្រែងដែលបានធ្វើមកកន្លងមកពិតប្រាកដណាស់។ ការមានមោទនភាពចំពោះជំហានសម្រាប់ការរស់នៅនៃជីវិតរបស់អ្នកនឹងធ្វើឱ្យអ្នកពោរពេញដោយស្នាមញញឹមនិងក្ដីសុខចំពោះអ្វីដែលអ្នកកំពុងមានក្នុងដៃជានិច្ច។